ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារតាមកម្មវិធីបានរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសគឺវិស័យដឹកជញ្ជូនម្ហូបអាហារ ដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថល។ កំណើននេះបានផ្លាស់ប្ដូររបៀបនៃការរកស៊ី និងរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយ៉ាងខ្លាំង។ ការរីកចម្រើននៃការងារតាមកម្មវិធីដឹកជញ្ជូនម្ហូបអាហារត្រូវបានជំរុញដោយកត្តាសំខាន់ៗជាច្រើន ដែលបានរួមចំណែកយ៉ាងខ្លាំងដល់ការពេញនិយមរបស់វា។ ការកើនឡើងនូវការប្រើប្រាស់បច្ចេកវិទ្យា និងស្មាតហ្វូនយ៉ាងទូលំទូលាយនៅក្នុងចំណោមប្រជាជនកម្ពុជា។ ស្ទើរតែគ្រប់គ្នាមានស្មាតហ្វូន ហើយអាចភ្ជាប់អ៊ីនធឺណិតបាន ដែលធ្វើឱ្យការបញ្ជាទិញម្ហូបអាហារតាមរយៈកម្មវិធីទូរស័ព្ទក្លាយជាទម្លាប់ធម្មតា និងមានភាពងាយស្រួល។ ភាពបត់បែននៃការងារ ដែលជាចំណុចទាក់ទាញដ៏ធំសម្រាប់អ្នកស្វែងរកការងារ។ ការងារជាអ្នកដឹកជញ្ជូនម្ហូបអាហារតាមកម្មវិធី ផ្តល់ភាពបត់បែនខ្ពស់ទាំងពេលវេលា និងទីកន្លែង។ អ្នកបើកបរអាចជ្រើសរើសធ្វើការនៅពេលណាដែលខ្លួនចង់បាន និងនៅកន្លែងណាដែលខ្លួនចង់បាន។ ពួកគាត់មិនចាំបាច់ជាប់កាតព្វកិច្ចម៉ោងធ្វើការថេរដូចការងារប្រចាំការនៅក្នុងការិយាល័យនោះទេ។ ភាពបត់បែននេះបានទាក់ទាញមនុស្សជាច្រើនដែលចង់បានប្រាក់ចំណូលបន្ថែម ឬអ្នកដែលចង់ធ្វើការជាមុខរបរពេញម៉ោងដោយគ្មានលក្ខខណ្ឌការងារតឹងរ៉ឹង។ ការងារនេះបានក្លាយជា ប្រភពចំណូលដ៏សំខាន់ សម្រាប់មនុស្សរាប់ពាន់នាក់ ជាពិសេសយុវជននៅតាមទីក្រុងធំៗ ដែលមិនទាន់មានការងារប្រចាំ ឬកំពុងសិក្សា។ វាបានជួយកាត់បន្ថយបន្ទុកសេដ្ឋកិច្ចសម្រាប់គ្រួសារបានជាច្រើន។ លើសពីនេះ ភាពងាយស្រួលក្នុងការចុះឈ្មោះ និងចាប់ផ្តើមការងារដោយមិនទាមទារបទពិសោធន៍ខ្ពស់នោះឡើយ។ ភាពងាយស្រួលនេះក៏ជាកត្តាដែលធ្វើឱ្យវិស័យនេះរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ព្រោះវាទាក់ទាញអ្នករកស៊ីជាច្រើនឱ្យចូលរួម។ ការរីកចម្រើននៃការងារតាមកម្មវិធីដឹកជញ្ជូនម្ហូបអាហារបានធ្វើឱ្យមានវត្តមាន កម្មវិធីដឹកជញ្ជូនអាហារដ៏ពេញនិយម ជាច្រើននៅកម្ពុជា។ ក្នុងចំណោមនោះ កម្មវិធីដូចជា ហ្គ្រេប អុីហ្គ្រេត ហ្វូដផេនដា វីងម៉ល និងវ៉ាវណាវ គឺជាកម្មវិធីដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតដោយប្រជាជន។ កម្មវិធីទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ភោជនីយដ្ឋាន ហាងលក់ដូរ និងហាងកាហ្វេតូចធំជាមួយនឹងអតិថិជននៅគ្រប់ទីកន្លែងនៅក្នុងទីក្រុង។ ពួកគេផ្តល់ភាពងាយស្រួល ភាពរហ័ស និងជម្រើសម្ហូបអាហារចម្រុះ។ ការប្រកួតប្រជែងរវាងកម្មវិធីទាំងនេះក៏មានភាពខ្លាំងក្លាផងដែរ ដោយពួកគេតែងតែផ្តល់ជូននូវការបញ្ចុះតម្លៃ និងប្រូម៉ូសិនផ្សេងៗ។ កម្មវិធីនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ទីផ្សារ។ ការផ្សព្វផ្សាយរបស់ពួកគេតាមបណ្ដាញសង្គម និងការផ្តល់សេវាកម្មរហ័ស បានធ្វើឱ្យពួកគេទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ ទោះបីជាការងារនេះផ្តល់នូវភាពបត់បែន និងឱកាសរកចំណូលក៏ដោយ ក៏អ្នកដឹកជញ្ជូននៅតែជួបប្រទះបញ្ហាប្រឈមជាច្រើនដែលគួរឱ្យកត់សម្គាល់។ បញ្ហាធំបំផុតដែលជះឥទ្ធិពលដល់ជីវភាពរបស់ពួកគេ គឺប្រាក់ចំណូលទាប និងភាពមិនទៀងទាត់។ ប្រាក់ចំណូលរបស់ពួកគេ គឺអាស្រ័យទៅលើចំនួនការងារដែលទទួលបាន និងតម្លៃនៃការដឹកជញ្ជូននីមួយៗ។ ជួនកាលមិនគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃផង ជាពិសេសនៅពេលដែលការបញ្ជាទិញមានការថយចុះ។ ពួកគេត្រូវធ្វើការជាច្រើនម៉ោង ពេលខ្លះរហូតដល់ ១២ ទៅ ១៤ ម៉ោងក្នុងមួយថ្ងៃ។ ដើម្បីសម្រេចបាននូវប្រាក់ចំណូលសមរម្យ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងពេលវេលាសម្រាប់គ្រួសារ។ មួយវិញទៀត ពួកគេភាគច្រើន គ្មានការធានារ៉ាប់រងសង្គម ឬអត្ថប្រយោជន៍ផ្សេងៗដូចនិយោជិតធម្មតាឡើយ។ នេះធ្វើឱ្យពួកគេមានភាពងាយរងគ្រោះពេលមានគ្រោះថ្នាក់ចរាចរណ៍ ឬបញ្ហាសុខភាពដែលកើតឡើងដោយសារការងារ។ កម្មវិធីម្ចាស់មិនបានទទួលខុសត្រូវពេញលេញចំពោះសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេនោះទេ។ អ្នកដឹកជញ្ជូនក៏ប្រឈមនឹង ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ខ្ពស់ផងដែរ។ ដោយសារពួកគេត្រូវបើកបរក្នុងល្បឿនលឿន និងប្រញាប់ប្រញាល់ដើម្បីបំពេញការងារឱ្យទាន់ពេល។ ជួនកាលពួកគេក៏ជួបបញ្ហាជាមួយ ការលំបាកក្នុងការស្វែងរកទីតាំង អតិថិជន ឬភោជនីយដ្ឋាន ជាពិសេសនៅតាមតំបន់ដែលមិនសូវស្គាល់។ បញ្ហាមួយផ្សេងទៀតទាក់ទងទៅនឹងអាកាសធាតុមិនល្អដូចជា ភ្លៀង ឬកំដៅខ្លាំង ក៏ជាឧបសគ្គមួយសម្រាប់ពួកគេ។ ពេលខ្លះពួកគេក៏ជួបបញ្ហាជាមួយអតិថិជនដែលមិនសហការ ឬប្រព័ន្ធកម្មវិធីដែលមានបញ្ហាបច្ចេកទេសផងដែរ។ ការប្រកួតប្រជែងគ្នាខ្លាំងរវាងអ្នកដឹកជញ្ជូនក៏ជាបញ្ហាមួយផងដែរ ដែលធ្វើឲ្យការងារខ្លះពិបាករក។ ដើម្បីឲ្យវិស័យនេះរីកចម្រើនប្រកបដោយនិរន្តរភាព និងផ្ដល់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ការរៀបចំទិសដៅច្បាស់លាស់ និងការអភិវឌ្ឍន៍ គឺជារឿងចាំបាច់បំផុត។ មានការរំពឹងថា រដ្ឋាភិបាលនឹងដាក់ចេញនូវបទប្បញ្ញត្តិថ្មីៗ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកដឹកជញ្ជូនតាមកម្មវិធី។ បទប្បញ្ញត្តិទាំងនេះអាចរួមបញ្ចូលការធានារ៉ាប់រងសុខភាព ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការកំណត់ប្រាក់ចំណូលអប្បបរមា។ ក្រុមហ៊ុនម្ចាស់កម្មវិធីក៏អាចនឹងចាប់ផ្តើមផ្តល់នូវអត្ថប្រយោជន៍បន្ថែមដូចជា ការធានារ៉ាប់រងគ្រោះថ្នាក់ ឬការបណ្តុះបណ្តាលជំនាញផ្សេងៗ ដើម្បីទាក់ទាញ និងរក្សាអ្នកបើកបរល្អៗ។ ការវិនិយោគទៅលើបច្ចេកវិទ្យាអេអាយ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកំណត់ផ្លូវការគ្រប់គ្រងការងារ និងការទស្សន៍ទាយតម្រូវការអតិថិជនផងដែរ។ ការអភិវឌ្ឍន៍នេះមិនត្រឹមតែជួយកាត់បន្ថយបញ្ហាប្រឈមរបស់អ្នកដឹកជញ្ជូននោះទេ តែវាក៏ជួយឱ្យសេវាកម្មដឹកជញ្ជូនមានគុណភាពខ្ពស់ជាងមុន និងមានប្រសិទ្ធភាពផងដែរ។ លើសពីនេះ អាចនឹងមានការបង្កើត សមាគមអ្នកដឹកជញ្ជូន ដើម្បីការពារផលប្រយោជន៍រួម និងធ្វើការចរចាជាមួយក្រុមហ៊ុនម្ចាស់កម្មវិធី។ ដូច្នេះ វិស័យដឹកជញ្ជូនម្ហូបអាហារតាមកម្មវិធីនឹងបន្តរីកចម្រើន ប៉ុន្តែត្រូវការការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាថាវាផ្តល់នូវផលប្រយោជន៍ដល់ទាំងអស់គ្នាប្រកបដោយនិរន្តរភាព និងយុត្តិធម៌។